ក្នុងអំឡុងពេលមានជំងឺរាតត្បាត ដូចជាជំងឺកូវីដ-១៩ ជាដើម ការផ្តល់អំណោយដល់សហគមន៍ដែលរងផលប៉ះពាល់ គឺមានសារៈសំខាន់ខ្លាំងណាស់។ អំណោយទាំងនេះមិនត្រឹមតែជួយសម្រាលបន្ទុកជីវភាពប្រជាជនប៉ុណ្ណោះទេ ថែមទាំងផ្តល់ក្តីសង្ឃឹម និងបង្ហាញពីសាមគ្គីភាពក្នុងសង្គម។ ការជ្រើសរើសប្រភេទអំណោយដែលត្រឹមត្រូវ និងមានប្រយោជន៍ គឺជារឿងគន្លឹះមួយ ដើម្បីធានាថាជំនួយរបស់យើងទៅដល់ជនរងគ្រោះប្រកបដោយប្រសិទ្ធភាព។ ការផ្គត់ផ្គង់អាហារអំឡុងពេលជំងឺរាតត្បាត គឺត្រូវគិតគូរជាពិសេសទៅលើ ចំណីអាហារដែលអាចរក្សាទុកបានយូរ ងាយស្រួលចម្អិន និងមានជីវជាតិ។ ដែលនេះគឺដើម្បីធានាសន្តិសុខស្បៀងដល់អ្នកដែលត្រូវនៅផ្ទះដាច់ដោយឡែក ឬបាត់បង់ចំណូល។ ត្រីខកំប៉ុង ជាជម្រើសអាហារដែលងាយស្រួលបំផុតព្រោះវា មានប្រូតេអ៊ីនខ្ពស់ ងាយស្រួលបរិភោគដោយមិនចាំបាច់ចម្អិនច្រើន អាចញ៉ាំភ្លាមៗជាមួយបាយនឹងអាចរក្សាទុកបានយូរអង្វែង។ វាជាអាហារសង្គ្រោះបន្ទាន់ដ៏ល្អសម្រាប់គ្រួសារដែលជួបការលំបាក។ ត្រីងៀត ក៏ជាអាហារងាយស្រួលរក្សាទុក និងអាចចម្អិនបានច្រើនទម្រង់ ដូចជា អាំង ចៀនជាដើម។ ហើយត្រីងៀតក៏ផ្តល់នូវ ប្រូតេអ៊ីន និងសារធាតុចិញ្ចឹម ផងដែរ។ នេះជាជម្រើសដ៏ល្អមួយ ជៀសជាងការផ្តល់ជំនួសជាសាច់ស្រស់ ដែលជាទូទៅពិបាកក្នុងការរក្សាទុកឲ្យបានយូរ។ គួរជ្រើសរើសបន្លែណាដែល មិនងាយខូច ដូចជា ដំឡូងបារាំង ដំឡូងជ្វា ល្ពៅ ការ៉ុត ឬខ្ទឹមបារាំង។ បន្លែទាំងនេះផ្តល់វីតាមីន និងជាតិសរសៃចាំបាច់ ហើយបើអាច គួរមានបន្លែស្រស់ខ្លះៗសម្រាប់ប្រើប្រាស់ភ្លាមៗ តែត្រូវគិតពីលទ្ធភាពដឹកជញ្ជូន និងការរក្សាទុក។ នំស្រួយ នំធុង គឺជាអាហារសម្រន់ដែលផ្តល់នូវ ថាមពលបន្ទាន់ និងងាយស្រួលបរិភោគ។ ជាពិសេសវាសំខាន់សម្រាប់កុមារ និងមនុស្សចាស់ ដែលអាចមិនសូវមានចំណង់អាហារ។ ចំពោះអង្ករ មីកញ្ចប់ ទឹកសុទ្ធ ទាំងនេះគឺជាមូលដ្ឋានគ្រឹះនៃជំនួយស្បៀង។ ដែលអង្ករ គឺជាអាហារចម្បងដែលមិនអាចខ្វះបាន។ ហើយមីកញ្ចប់ វាងាយស្រួលចម្អិន និងមានតម្លៃថោកផងដែរ។ ចំពោះទឹកសុទ្ធ គឺជាតម្រូវការចាំបាច់បំផុតសម្រាប់សុខភាព និងអនាម័យផ្ទាល់ខ្លួន។ គ្រឿងផ្សំមូលដ្ឋានផ្សេងៗ ដូចជា អំបិល ស្ករ ទឹកត្រី ទឹកស៊ីអុីវ ខ្លាញ់ឆា ប្រេងឆា ក៏គួរត្រូវបានផ្តល់ជូនផងដែរ ដើម្បីឱ្យពួកគេអាចចម្អិនអាហារបានពេញលេញ។ ក្រៅពីអាហារ សម្ភារៈការពារខ្លួន ដូចជាថ្នាំពេទ្យ ក៏ជាផ្នែកដ៏សំខាន់នៃអំណោយដែរ ជាពិសេសក្នុងបរិបទនៃជំងឺរាតត្បាត ដែលតម្រូវការសុខភាពកើនឡើងខ្ពស់។ ក្នុងនោះម៉ាស់ ជាឧបករណ៍ការពារខ្លួនដ៏សំខាន់បំផុតដើម្បី ទប់ស្កាត់ការចម្លងរាលដាលនៃមេរោគ។ គួរផ្តល់ម៉ាស់ពេទ្យ ឬម៉ាស់ក្រណាត់ដែលមានគុណភាពល្អ និងអាចបោកគក់ប្រើប្រាស់បានច្រើនដង។ អាល់កុល ឬជែលលាងដៃ សម្រាប់ សម្លាប់មេរោគ នៅលើដៃនៅពេលដែលមិនអាចលាងសម្អាតជាមួយសាប៊ូ និងទឹកបាន។ យើងគួរផ្តល់អាល់កុលណាដែលមានកំហាប់ចាប់ពី ៧០% ឡើងទៅ។ ការផ្តល់ថ្នាំពេទ្យគួរតែធ្វើឡើងដោយមានការ ប្រឹក្សាយោបល់ពីអ្នកជំនាញសុខាភិបាល ដើម្បីធានាថាប្រភេទថ្នាំត្រឹមត្រូវ និងសមស្របតាមតម្រូវការ។ ថ្នាំបំបាត់ឈឺចាប់ និងគ្រុនក្តៅ ដូចជា ប៉ារ៉ាសេតាម៉ុល ដើម្បីជួយបន្ថយរោគសញ្ញាទូទៅនៃជំងឺ។ ដែលថ្នាំផ្តាសាយ និងក្អក សម្រាប់ព្យាបាលអាការៈផ្លូវដង្ហើមទូទៅ។ វីតាមីន C ឬវីតាមីនចម្រុះ សម្រាប់ជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ ប្រេងខ្យល់ ឬប្រេងរឹត សម្រាប់រឹតបំបាត់ឈឺក្បាល ផ្តាសាយ និងឈឺសាច់ដុំ។ សម្ភារៈអនាម័យផ្សេងៗ ដូចជា សាប៊ូដុំឬទឹក សម្រាប់ងូតទឹក និងលាងសម្អាតសម្លៀកបំពាក់ ច្រាសដុសធ្មេញ និងថ្នាំដុសធ្មេញ សម្រាប់អនាម័យមាត់ធ្មេញ និង កន្សែងអនាម័យ សម្រាប់ស្ត្រី។ អំណោយទាំងអស់គួរតែត្រូវបានវេចខ្ចប់យ៉ាង មានអនាម័យ និងសុវត្ថិភាព ដើម្បីការពារការចម្លងមេរោគ។ យើងគួរប្រើប្រាស់ប្រអប់ ឬថង់ប្លាស្ទិកណាដែលបិទជិតល្អ ដើម្បីធានាបាននូវអនាម័យ និងរក្សាគុណភាពចំណីអាហារ ឬសម្ភារៈឲ្យបានយូរអង្វែង។ ត្រូវរៀបចំការដឹកជញ្ជូនដោយប្រុងប្រយ័ត្ន និងអនុវត្តតាម វិធានការសុវត្ថិភាពសុខភាព ដូចជា ពាក់ម៉ាស់ លាងដៃជាមួយអាល់កុល និងរក្សាគម្លាតសុវត្ថិភាព។ គួរធ្វើការសម្របសម្រួលជាមួយ អាជ្ញាធរមូលដ្ឋាន ឬក្រុមការងារស្ម័គ្រចិត្ត ដែលកំពុងធ្វើការនៅក្នុងតំបន់នោះ។ ដើម្បីធានាថាអំណោយទៅដល់ជនរងគ្រោះបានត្រឹមត្រូវ និងទាន់ពេលវេលា ដោយមិនមានការជាន់គ្នាចែកចាយ ឬបាត់បង់ប្រសិទ្ធភាព។ បើអាច គួរភ្ជាប់ព័ត៌មានណែនាំពីរបៀបប្រើប្រាស់អំណោយ ឬការណែនាំពីវិធានការការពារខ្លួនពីជំងឺរាតត្បាតជាលាយលក្ខណ៍អក្សរ។ ការផ្តល់អំណោយក្នុងអំឡុងពេលជំងឺរាតត្បាត គឺជាទង្វើដ៏ថ្លៃថ្លាដែលបង្ហាញពី ក្តីមេត្តាធម៌ និងការទទួលខុសត្រូវសង្គម។ ការរួមចំណែករបស់យើងម្នាក់ៗ អាចជួយឱ្យសហគមន៍ឆ្លងផុតពីវិបត្តិនេះបានដោយជោគជ័យ។